ជ្រក់ជើងទា មានប្រភពពីប្រទេសចិន ដែលមានឥទ្ធិពលលើម្ហូបអាហារខ្មែរ ហើយត្រូវបានកែច្នៃឱ្យមានរសជាតិជូរហឹរផ្អែមប្រៃបែបខ្មែរ។ គ្រឿងផ្សំរួមមាន ជើងទាកាប៉ា, ខ្ទឹមស, ខ្ទឹមក្រហម, ម្ទេស, ខ្ញី, ការ៉ុត, ត្រសក់, ស្ករស, ទឹកត្រី, ទឹកខ្មេះ និងទឹកបរិសុទ្ធ។ របៀបធ្វើគឺយកជើងទាទៅស្ងោរឱ្យផុយ រួចហាន់បន្លែផ្សេងៗ ហើយលាយជាមួយទឹកជ្រក់ដែលផ្សំពីទឹកខ្មេះ, ស្ករស, ទឹកត្រី, ម្ទេស, ខ្ទឹមស និងខ្ញី។ គេនិយមធ្វើជ្រក់ជើងទានៅរដូវក្តៅ ឬសម្រាប់ញ៉ាំលេងជាអាហារសម្រន់។ មិនតែប៉ុណ្ណោះ វាក៏ពេញនិយមសម្រាប់អាជីវកម្មលក់ដូរផងដែរ។